មុខម្ហូបដែលអាចច្នៃជាមួយពងទាប្រៃមានដូចជា ពងទាប្រៃស្ងោរជាមួយបបរស និងចំហុយពងទាប្រៃជាមួយសាច់ជ្រូក។ របៀបធ្វើពងទាប្រៃស្ងោរជាមួយបបរស យើងត្រូវយកពងទាប្រៃនោះ យកទៅស្ងោរឱ្យឆ្អិនល្អ។ បន្ទាប់មក យកពងទាប្រៃដែលស្ងោររួចនោះមកពុះជាពីរ ហើយយើងអាចបរិភោគជាមួយបបរស។ រសជាតិប្រៃល្មមរបស់ពងទាប្រៃ នឹងជួយបន្ថែមរសជាតិដល់បបរសដែលមានរសជាតិសាប។ ពងទាប្រៃមិនត្រឹមតែអាចបរិភោគដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចយកទៅច្នៃជាមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ផងដែរ។